ទឹកត្រី គឺជាគ្រឿងផ្សំមូលដ្ឋានដែលមិនអាចខ្វះបានក្នុងម្ហូបអាហារខ្មែរស្ទើរគ្រប់មុខ។ ឧស្សាហកម្មខ្នាតតូច ផលិតទឹកត្រីច្រើនតែជាមុខរបរគ្រួសារដែលបន្តតាំងពីដូនតា។ ត្រីតូចៗ ដូចជាត្រីកំប៉ោង ឬត្រីរៀល ដែលចាប់បានស្រស់ៗ គឺជាវត្ថុធាតុដើមសំខាន់។ គេត្រូវទៅទិញត្រីដោយផ្ទាល់ពីអ្នកនេសាទនៅតាមបឹង ឬកំពង់ទូកមុនពេលថ្ងៃរះ។ គុណភាពត្រី គឺជាកត្តាកំណត់ទៅលើក្លិនឈ្ងុយ និងកម្រិតប្រូតេអ៊ីនរបស់ទឹកត្រី។ ត្រីត្រូវបាន លាងសម្អាត យ៉ាងប្រុងប្រយ័ត្នដើម្បីយកកម្ទេចកំទីផ្សេងៗចេញ។ អំបិលម៉ដ្ឋ ឬ អំបិលគ្រួស ត្រូវបានយកមកលាយជាមួយត្រីក្នុងសមាមាត្រត្រឹមត្រូវសម្រាប់ការផ្អាប់។ ជាធម្មតា គេប្រើ អំបិល មួយចំណែកសម្រាប់ត្រីបីចំណែកដើម្បីចាប់ផ្តើមដំណើរការរក្សាទុកនេះ។ ធុង ឬ ប៊ីដុង ជ័រធំៗត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ការផ្អាប់ត្រីដំណាក់កាលដំបូង។ ការច្របាច់លាយ ត្រីជាមួយអំបិលត្រូវធ្វើឡើងដោយដៃដើម្បីឱ្យអំបិលជ្រាបចូលបានល្អគ្រប់ជ្រុងជ្រោយ។ ដំណើរការនេះត្រូវធ្វើឡើងដោយ រហ័ស ដើម្បីការពារកុំឱ្យត្រីខូចមុនពេលផ្អាប់។ អ្នកជំនាញ ផលិតទឹកត្រីមានចំណេះដឹងពីរបៀបកំណត់បរិមាណអំបិលទៅតាមរដូវកាល។ ការផ្អាប់ទុកជាមួយ អំបិលនេះគឺជាវិធីសាស្ត្រប្រពៃណីរបស់ខ្មែរដើម្បីផលិតទឹកត្រីដែលមានគុណភាព។ ជាតិប្រៃ ដែលចេញពីត្រីដំបូងត្រូវតែសម្អាតចោលខ្លះៗមុនពេលដាក់ចូលធុងធំវិញ។ ការងារ នេះទាមទារអនាម័យខ្ពស់ និងភាពរហ័សរហួនដើម្បីធានាអនាម័យចំណីអាហារ។ ត្រីដែលផ្អាប់ហើយត្រូវបានដាក់ចូលទៅក្នុង ធុងឈើ ឬជ័រធំៗ ឬពាងថ្មសម្រាប់ទុកដាក់រយៈពេលយូរ។ ធុងផ្អាប់ ទាំងនេះត្រូវបានដាក់នៅទីធ្លាខាងក្រៅដែលត្រូវកម្ដៅថ្ងៃពេញមួយថ្ងៃ។ កំដៅថ្ងៃ គឺជាគន្លឹះដែលជួយជំរុញឱ្យអង់ស៊ីមក្នុងត្រីបំបែកប្រូតេអ៊ីនទៅជាទឹកត្រី។ ដំណើរការផ្អាប់ នេះត្រូវចំណាយពេលយូរ ចាប់ពី ប្រាំមួយខែទៅមួយឆ្នាំ ទើបទទួលបានរសជាតិល្អ។ គម្របធុង ត្រូវតែបិទជិតដោយថ្ម ឬវត្ថុធ្ងន់ៗ ដើម្បីសង្កត់កុំឱ្យត្រីអណ្តែតមកលើផ្ទៃខាងលើ។ ក្នុងអំឡុងពេលនៃការផ្អាប់ ទឹកប្រៃ នឹងចាប់ផ្តើមឡើងពណ៌ត្នោតបន្តិចម្តងៗ។ អ្នកផលិត តែងតែភ្លក់រសជាតិទឹកត្រីពីរបីដងក្នុងមួយឆ្នាំដើម្បីតាមដានគុណភាព។ ក្លិន ដែលចេញពីធុងផ្អាប់ គឺជារឿងធម្មតា ប៉ុន្តែត្រូវតែមានក្លិនឈ្ងុយ មិនមែនក្លិនស្អុយទេ។ ធុងឈើ ដែលប្រើប្រាស់តជំនាន់ ត្រូវបានគេជឿថាផ្តល់នូវរសជាតិទឹកត្រីពិសេស។ ការអត់ធ្មត់ គឺជាទិដ្ឋភាពសំខាន់បំផុតនៃសិល្បៈនៃការធ្វើទឹកត្រីខ្មែរ។ ការថែរក្សា ធុងផ្អាប់ឱ្យនៅស្ងួត និងមានសណ្តាប់ធ្នាប់គឺជាការងារប្រចាំថ្ងៃដែលមិនអាចខានបាន។ ទឹកត្រីដែលបានពី ត្រីផ្អាប់ ដំណាក់កាលទីមួយត្រូវបានចាត់ទុកថាជា ទឹកត្រីឆៅ ដែលមានប្រូតេអ៊ីនខ្ពស់បំផុត។ ដំណាក់កាល នៃការផ្អាប់នេះគឺជាចំណុចដែលប្រូតេអ៊ីនត្រីត្រូវបានបំប្លែងទៅជា អាស៊ីតអាមីណូ។ គ្រួសារ នីមួយៗអាចមានរូបមន្តសម្ងាត់បន្តិចបន្តួចអំពីរយៈពេលនៃការផ្អាប់។ ភាពជោគជ័យ នៃផលិតផលគឺស្ថិតនៅលើការរួមបញ្ចូលគ្នានៃត្រីមានគុណភាពល្អ អំបិល និងពេលវេលាដ៏ត្រឹមត្រូវ។ បន្ទាប់ពីគ្រប់ខែ ទឹកត្រីឆៅត្រូវបាន បូមចេញ ពីបាតធុងដោយប្រើបំពង់ជ័រ។ ការច្រោះ ដំបូងត្រូវបានធ្វើឡើងដោយប្រើក្រណាត់សស្អាត ឬសំណាញ់តូចៗ។ ភាពថ្លា គឺជាសញ្ញានៃទឹកត្រីដែលមានគុណភាពខ្ពស់ ដូច្នេះត្រូវច្រោះជាច្រើនសា។ ទឹកត្រីដែលច្រោះរួច ត្រូវបានដាក់ចូលទៅក្នុង ខ្ទះដែក ធំសម្រាប់ចាប់ផ្តើមការរំងាស់។ ការរំងាស់ ត្រូវធ្វើឡើងក្នុងរយៈពេលយូរ ដើម្បីសម្លាប់មេរោគ និងកាត់បន្ថយជាតិប្រៃនៃទឹកត្រី។ ពពុះ ដែលចេញមកលើផ្ទៃត្រូវតែដួសយកចេញជាប់ជានិច្ចដើម្បីឱ្យទឹកត្រីរក្សាភាពថ្លា។ អ្នកផលិតទឹកត្រី ខ្លះបន្ថែម ស្ករត្នោត ឬស្ករសបន្តិចបន្តួចដើម្បីលៃតម្រូវរសជាតិឱ្យមានតុល្យភាព។ កម្រិតប្រៃ ត្រូវបានសាកល្បងដោយការភ្លក់រហូតទាល់តែរសជាតិត្រូវតាមស្តង់ដារគ្រួសារ។ ទឹកត្រីដែលឆ្អិនល្អនឹងមាន ពណ៌ត្នោតចាស់ ស្រស់ស្អាតនិងមានក្លិនឈ្ងុយខ្លាំង។ បន្ទាប់ពីរំងាស់រួច ទឹកត្រីត្រូវទុកឱ្យ ត្រជាក់ ដោយធម្មជាតិនៅក្នុងធុងបើកចំហ។ ឧបករណ៍ ទាំងអស់ដែលប្រើសម្រាប់ច្រោះ និងដាំត្រូវសម្អាតឱ្យបានហ្មត់ចត់រាល់ពេល។ ទឹកត្រីដែលបានពី ការច្រោះ លើកទីពីរ និងទីបីមានគុណភាពខ្សោយជាង ហើយមានតម្លៃថោក។ ទឹកត្រីគុណភាព ត្រូវបានវេចខ្ចប់ដោយឡែកពីគ្នា ហើយដាក់ស្លាកសម្គាល់ច្បាស់លាស់។ ការធានា គុណភាពត្រូវធ្វើឡើងមុនពេលវេចខ្ចប់ចុងក្រោយដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អលើមុខជំនួញ។ ការសម្អាតតំបន់ ផលិតកម្មជានិច្ច ជួយការពារការចម្លងមេរោគពីខាងក្រៅ។ ទឹកត្រីត្រូវបានវេចខ្ចប់ក្នុង ដបថ្ម ឬជ័រដែលមានទំហំខុសៗគ្នាសម្រាប់ការលក់។ ស្លាកយីហោ គ្រួសារត្រូវបានបោះពុម្ពយ៉ាងសាមញ្ញដើម្បីសម្គាល់ផលិតផលដែលផលិតដោយដៃ។ ផលិតផលត្រូវបានចែកចាយទៅកាន់ ផ្សារក្នុងស្រុក តូបលក់គ្រឿងទេស និងភោជនីយដ្ឋានតូចៗ។ តម្លៃលក់ គឺផ្អែកលើគុណភាព ហើយទឹកត្រីឆៅដំណាក់កាលទីមួយមានតម្លៃខ្ពស់បំផុត។ ការដឹកជញ្ជូន ត្រូវបានធ្វើឡើងដោយប្រើម៉ូតូកង់បី ឡាន ឬរ៉ឺម៉កដើម្បីទៅដល់តំបន់ឆ្ងាយៗ។ ការលក់ ទឹកត្រីគឺជាប្រភពចំណូលសំខាន់ដែលជួយទ្រទ្រង់ដល់ជីវភាពគ្រួសារអ្នកផលិត។ អតិថិជន ជាច្រើនចូលចិត្តទិញទឹកត្រីដែលផលិតដោយដៃគ្រួសារ ជាងទឹកត្រីមកពីរោងចក្រធំៗ។ ស្តង់ដារគុណភាព ត្រូវបានរក្សាដោយការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អ្នកផលិតទៅលើរូបមន្តដើម។ ឧស្សាហកម្មទឹកត្រីតូចៗទាំងនេះគឺជា ផ្នែកដ៏សំខាន់ នៃរសជាតិដ៏ពិតប្រាកដរបស់គ្រឿងផ្សំខ្មែរ។ ការប្រើប្រាស់ ទឹកត្រីគឺជាផ្នែកមួយនៃមោទកភាពជាតិនៅក្នុងវប្បធម៌ម្ហូបអាហារ។ ការប្រកួតប្រជែង ជាមួយផលិតផលនាំចូលតម្រូវឱ្យអ្នកផលិតខ្នាតតូចៗបន្តរក្សាគុណភាពខ្ពស់។ ដំណើរការពី ធុងទឹកត្រី ចេញទៅជា ដប គឺជាសក្ខីភាពនៃសិល្បៈធ្វើម្ហូបដ៏យូរអង្វែងរបស់កម្ពុជា។ ការគាំទ្រ ឧស្សាហកម្មខ្នាតតូចនេះ គឺការគាំទ្រដល់ប្រពៃណី និងជីវភាពរបស់អ្នកនេសាទខ្មែរ។